ជំនឿនៃការចងខ្សែអំបោះក្រហម ឬស នៅលើកដៃ ដែលចងដោយព្រះសង្ឃ ឬគ្រូអាគម គឺជាទម្រង់មួយនៃ ញ្ញត្តិសាស្ត្រ ដ៏មានឥទ្ធិពល នៅក្នុងវប្បធម៌ខ្មែរ។ ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ជាពិសេសក្នុងបរិបទព្រះពុទ្ធសាសនា និងជំនឿប្រពៃណី។ ខ្សែអំបោះនេះមិនមែនត្រឹមតែជាវត្ថុរូបវន្តនោះទេ ប៉ុន្តែជា ស្ពានតភ្ជាប់រវាងពិភពលោកធម្មតា និងពិភពលោកអរូបី ជាកន្លែងដែលពរជ័យ ការការពារ និងសិរីមង្គលត្រូវបានចារឹកទុក។ វាឆ្លុះបញ្ចាំងពី សេចក្ដីត្រូវការជាមូលដ្ឋានរបស់មនុស្សក្នុងការស្វែងរកសុវត្ថិភាព តុល្យភាព និងអត្ថន័យ ក្នុងជីវិតដ៏មមាញឹក។ ការការពារខាងផ្លូវចិត្ត និងផ្លូវកាយ នេះគឺជាមុខងារដ៏សំខាន់បំផុត។ ខ្សែអំបោះដែលបានឆ្លងកាត់ពិធីសូត្រមន្ត ឬការប្រោះព្រំ ត្រូវបានគេជឿថាបានស្រូបយកនូវ ពុទ្ធានុភាព ឬមន្តអាគមគាថា ដែលអាចបង្កើតជា រនាំងការពារអរូបី ។ ប្រជាជនខ្មែរយើងជឿថា វាមានសមត្ថភាពការពារពី ឧបទ្រពចង្រៃ គ្រោះថ្នាក់ដែលមើលមិនឃើញ អំពើអាក្រក់ពីមនុស្ស និងអំណាចងងឹត ដូចជាខ្មោច ព្រាយ បិសាច និងអំពើធ្មប់ជាដើម។ វាបានផ្ដល់នូវ សន្តិភាពផ្លូវចិត្ត និងទំនុកចិត្ត ដល់អ្នកពាក់ ធ្វើឲ្យពួកគេមានអារម្មណ៍ថាត្រូវបានការពារជានិច្ច។ ក្រៅពីការការពារ ខ្សែអំបោះនេះក៏ត្រូវបានគេជឿថាជា មេដែកទាក់ទាញលាភសំណាង។ គេជឿថាវាជួយបើកផ្លូវនូវឱកាសល្អៗ ធ្វើឲ្យកិច្ចការងាររលូន ការរកស៊ីមានបាន និងជីវិតគ្រួសារមានសុភមង្គល។ វាជាការបង្ហាញពី សេចក្តីប្រាថ្នារបស់មនុស្សក្នុងការទទួលបានជីវិតដ៏សម្បូរបែប និងវិជ្ជមាន។ មុខងារនេះឆ្លុះបញ្ចាំងពីជំនឿលើ កម្មផល ដែលថាការទទួលពរជ័យពីព្រះសង្ឃ ឬគ្រូអាចារ្យ គឺជាផលដែលកើតចេញពីបុណ្យកុសល ឬការប្រព្រឹត្តល្អរបស់ខ្លួន។ ខ្សែអំបោះនេះមិនមែនគ្រាន់តែជាវត្ថុប៉ុណ្ណោះទេ តែជា និមិត្តរូបនៃពរជ័យដ៏ពិសិដ្ឋ ដែលបានចារឹកទុកដោយអ្នកមានសីលធម៌ ឬអ្នកមានវិជ្ជា។ នៅពេលដែលអ្នកចងខ្សែនេះ មានន័យថាអ្នកបាន ទទួលយកនូវកិច្ចសន្យាខាងជំនឿ រវាងខ្លួនឯង និងប្រភពនៃថាមពលដែលខ្លួនជឿជាក់។ គឺតំណាងឲ្យ ចំណងខាងសីលធម៌ ដែលរំលឹកអ្នកពាក់ឲ្យប្រព្រឹត្តល្អ ជៀសវាងអំពើអាក្រក់ ដើម្បីរក្សាបាននូវអានុភាពនៃខ្សែអំបោះ។ បើនៅក្នុងពិធីមង្គលការ ឬពិធីឡើងផ្ទះថ្មី ខ្សែអំបោះក៏ជា ចំណងនៃការរួបរួម និងការជូនពរ ឲ្យមានសុភមង្គលដល់សមាជិកគ្រួសារ ឬគូស្វាមីភរិយាផងដែរ។ រីឯ ពណ៌នៃខ្សែអំបោះមិនមែនគ្រាន់តែជាសោភ័ណភាពប៉ុណ្ណោះទេ តែវាបញ្ជាក់ពី លក្ខណៈនៃថាមពល និងគោលបំណង របស់វា។ ឧទាហរណ៍ ពណ៌សជាទូទៅតំណាងឱ្យ ភាពបរិសុទ្ធ ភាពស្អាតស្អំ សន្តិភាព និងសេចក្តីសុខ។ ក្នុងបរិបទព្រះពុទ្ធសាសនា ពណ៌សត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងពិធីបុណ្យ និងសម្លៀកបំពាក់សាសនា ដើម្បីបង្ហាញពីការ លះបង់នូវកិលេស និងការស្វែងរកផ្លូវត្រាស់ដឹង។ នៅពេលចងអំបោះស គេជឿថាវាជួយ បន្សុទ្ធចិត្ត បណ្ដេញនូវមន្ទិលសង្ស័យ កំហឹង និងនាំមកនូវសេចក្តីស្ងប់សុខផ្លូវចិត្ត។ វាជាការរំលឹកដល់សីលធម៌ ការប្រព្រឹត្តល្អ និងការរស់នៅប្រកបដោយធម៌ ដើម្បីទទួលបានផលល្អមកវិញ។ អំបោះសច្រើនត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យដែលទាក់ទងនឹងព្រះពុទ្ធសាសនាសុទ្ធសាធ ដូចជាការសុំសីល បំបួស ឬពិធីបុណ្យផ្សេងៗដើម្បីភាពត្រជាក់ត្រជុំ។ ចំណែកឯ ពណ៌ក្រហមជាទូទៅតំណាងឱ្យ ថាមពល កម្លាំង ការការពារដ៏ខ្លាំងក្លា និងចំណង់ចំណូលចិត្ត។ នៅក្នុងជំនឿខ្លះ ដូចជាជំនឿហិណ្ឌូ ឬជំនឿចិន ពណ៌ក្រហមក៏តំណាងឲ្យ សំណាងល្អ លាភជ័យ និងការទាក់ទាញផងដែរ។ គេជឿថាអំបោះក្រហមមានសមត្ថភាពក្នុងការ បណ្ដេញវិញ្ញាណអាក្រក់ អំពើធ្មប់ និងបណ្ដាសាផ្សេងៗ វាមានឥទ្ធិពលជាងអំបោះស។ ពីព្រោះពណ៌ក្រហមត្រូវបានគេចាត់ទុកថាជាពណ៌ដែលផ្តល់កម្លាំងរុញច្រានខ្ពស់។ ហើយវាក៏ជាការបង្ហាញពី ភាពក្លាហាន និងការតស៊ូក្នុងជីវិត។ អំបោះក្រហមច្រើនត្រូវបានប្រើប្រាស់ក្នុងជំនឿដែលទាក់ទងនឹងការការពារដ៏រឹងមាំ ការទាក់ទាញលាភសំណាង ឬការបង្កើនមន្តស្នេហ៍។ ដូច្នេះហើយ ការចងខ្សែអំបោះនេះមិនមែនធ្វើឡើងដោយអ្នកណាក៏បាននោះទេ តែត្រូវធ្វើឡើងដោយអ្នកដែលមាន សីលធម៌ខ្ពស់ ស្មារតីបរិសុទ្ធ ឬមានវិជ្ជាប្ញទ្ធិ ដើម្បីឲ្យខ្សែអំបោះនោះមានអំណាចស័ក្តិសិទ្ធិ។ តួអង្គសំខាន់បំផុតក្នុងការចងខ្សែអំបោះស័ក្តិសិទ្ធិ គឺព្រះសង្ឃ។ ព្រះសង្ឃទ្រង់បាន សូត្រមន្ត ប្រោះព្រំ និងឧទ្ទិសពរជ័យ តាមរយៈការតាំងចិត្តភាវនា និងគម្ពីរព្រះពុទ្ធសាសនា។ ឯ ព្រះពុទ្ធានុភាព ធម៌ និងអានុភាពនៃសីលរបស់ព្រះសង្ឃ ត្រូវបានគេជឿថាបានដក់ជាប់ក្នុងខ្សែអំបោះនោះ ហើយបញ្ជូនទៅកាន់អ្នកពាក់។ ការចងខ្សែរអំបោះដោយព្រះសង្ឃ គឺផ្ដោតសំខាន់លើ ពរជ័យបីប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងការរួចផុតពីសេចក្ដីទុក្ខ។ មួយវិញទៀត ក្នុងជំនឿបុរាណ ឬបូរាណវិទ្យាខ្លះ គ្រូអាគម អាចារ្យ ឬអ្នកតា ដែលជាអ្នកមានវិជ្ជាខាងមន្តអាគមគាថា និងពិធីកម្មបុរាណ ក៏អាចចងខ្សែអំបោះនេះបានដែរ។ ពួកគេប្រើប្រាស់ មន្តអាគម គាថា និងពិធីកម្មជាក់លាក់ ដើម្បីបង្កប់អំណាចទៅក្នុងខ្សែអំបោះនោះ។ ការចងដោយគ្រូអាគមនេះ ច្រើនសំដៅទៅលើការការពារដ៏ជាក់លាក់ពីអំពើអាក្រក់ ការទាក់ទាញលាភសំណាងធំ ឬការដោះស្រាយបញ្ហាស្មុគស្មាញដែលហួសពីសាមញ្ញ។ ជាទូទៅ ខ្សែអំបោះត្រូវបានចងនៅត្រង់ កដៃ ដោយមានការសូត្រមន្ត ឬប្រសិទ្ធី។ ជួនកាលក៏អាចចងនៅត្រង់ក ឬចង្កេះផងដែរ។ ពេលចង ព្រះសង្ឃ ឬគ្រូអាចារ្យតែងតែប្រាប់នូវ ពរជ័យ ឬបំណងប្រាថ្នាជាក់លាក់ ដល់អ្នកពាក់ ដើម្បីឲ្យពួកគេយល់ពីគោលបំណងនៃខ្សែអំបោះនោះ។ ខ្សែអំបោះនេះជាធម្មតាមិនត្រូវបានគេដោះចេញភ្លាមៗនោះទេ ជួនកាលត្រូវពាក់រហូតដល់វាដាច់ខ្លួនឯង ដែលគេជឿថាអំណាចបានអស់ហើយ ឬអាចដោះចេញបាននៅពេលដែលគោលបំណងបានសម្រេច ឬផុតរយៈពេលកំណត់ណាមួយ។ សរុបសេចក្ដីមក ជំនឿនៃការចងខ្សែអំបោះក្រហម ឬស នៅលើកដៃ គឺជាផ្នែកមួយដ៏សំខាន់នៃ មរតកវប្បធម៌ និងជំនឿរបស់ខ្មែរ ដែលបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ។ វាមិនត្រឹមតែជាពិធីសាសនាសាមញ្ញនោះទេ តែជា ការបង្ហាញពីសេចក្តីត្រូវការជាមូលដ្ឋានរបស់មនុស្សក្នុងការស្វែងរកសុវត្ថិភាព និងអត្ថន័យ ក្នុងជីវិតដ៏ពោរពេញទៅដោយភាពមិនច្បាស់លាស់។ លើសពីអត្ថន័យនៃការការពារ និងសំណាង វាគឺជា ចំណងដ៏ជ្រាលជ្រៅរវាងមនុស្ស និងជំនឿ ដែលផ្តល់នូវ កម្លាំងចិត្ត ជំនឿមុតមាំ និងក្តីសង្ឃឹម ក្នុងការរស់នៅប្រចាំថ្ងៃ។ ទោះបីជាវិទ្យាសាស្ត្រទំនើបមិនអាចពន្យល់ពីអានុភាពអរូបីនៃខ្សែអំបោះនេះក៏ដោយ ក៏ជំនឿនេះនៅតែបន្តស្ថិតស្ថេរ និងត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយ ដោយសារតែតម្លៃផ្លូវចិត្ត សង្គម និងវប្បធម៌ដ៏លើសលប់ដែលវាបានផ្តល់ជូនដល់សហគមន៍។